ដំណាំអំពៅ គឺជាដំណាំឧស្សាហកម្មមួយដ៏សំខាន់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតជាស្ករ ផលិតជាភេសជ្ជៈ និងប្រើប្រាស់តាមត្រូវការប្រចាំថ្ងៃដទៃទៀត។ នៅកម្ពុជា ការដាំដុះអំពៅមានសក្តានុពលខ្ពស់ ជាពិសេសនៅតំបន់ដែលមានដី និងអាកាសធាតុអំណោយផល។ ការយល់ដឹងអំពីបច្ចេកទេសដាំដុះ ដំណាក់កាលលូតលាស់ ការថែទាំ ការប្រមូលផល និងការរកទីផ្សារ គឺជាគន្លឹះដ៏សំខាន់របស់កសិករ ដើម្បីជោគជ័យក្នុងការធ្វើកសិកម្ម។ ការដាំអំពៅទាមទារនូវបច្ចេកទេសជាក់លាក់ និងការថែទាំជាប្រចាំ ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងគុណភាពល្អ។ អំពៅលូតលាស់បានល្អបំផុតនៅក្នុងតំបន់ដែលមាន អាកាសធាតុក្តៅសើម និងមាន ពន្លឺព្រះអាទិត្យគ្រប់គ្រាន់ យ៉ាងហោចណាស់ ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។ វាត្រូវការ ភ្លៀងធ្លាក់គ្រប់គ្រាន់ ប្រហែល ១៥០០ ទៅ ២៥០០ មិល្លីម៉ែត្រក្នុងមួយឆ្នាំ ឬប្រព័ន្ធធារាសាស្ត្រល្អ ជាពិសេសក្នុងរដូវប្រាំង ហើយគួរចៀសវាងតំបន់ដែលដក់ទឹកយូរ ព្រោះឫសអំពៅងាយរលួយ។ អំពៅចូលចិត្តដីដែលមានជីជាតិខ្ពស់ ធូររលុង ជ្រាបទឹកបានល្អ និងមានផ្ទុកសារធាតុសរីរាង្គច្រើន។ ឯកម្រិត pH នៅក្នុងដីទាំងនោះគួរតែនៅចន្លោះពី ៦.០ ទៅ ៧.៥ ហើយការវិភាគដីមុនដាំដុះគឺចាំបាច់ណាស់ ដើម្បីកំណត់ជីជាតិ និងកែតម្រូវ pH ។ បន្ទាប់មក ត្រូវរាស់ដីឱ្យម៉ត់ និង លើកជារង ឬរៀបចំដីសម្រាប់ដាំជាជួរៗ ហើយការរៀបចំដីល្អជួយឱ្យឫសអំពៅលូតលាស់បានជ្រៅ និងរឹងមាំ។ ចំពោះការជ្រើសរើសពូជអំពៅល្អមានសារៈសំខាន់ណាស់សម្រាប់ទិន្នផល និងគុណភាពស្ករ ហើយពូជអំពៅដែលល្អត្រូវតែផ្តល់ទិន្នផលខ្ពស់ ធន់នឹងជំងឺ និងសត្វល្អិត និងមានជាតិស្ករខ្ពស់។ គេនិយមដាំអំពៅដោយប្រើ កំណាត់ដើម ដែលមានភ្នែក ពី ២ ទៅ ៣ ភ្នែក ហើយកំណាត់ដើមទាំងនេះត្រូវយកមកពីដើមអំពៅដែលមានសុខភាពល្អ និងមានអាយុពី ៨ ទៅ ១០ ខែ។ កំណាត់ដើមអំពៅត្រូវបានដាំដោយ កប់ផ្ដេក ឬ ផ្អៀង នៅក្នុងរណ្តៅឬចង្អូរដែលបានរៀបចំទុក។ ឯចម្ងាយរវាងជួរដាំនីមួយៗ ជាធម្មតាមានប្រវែងប្រហែល ១ ទៅ ១.៥ ម៉ែត្រ ហើយចម្ងាយរវាងកំណាត់ដើមក្នុងជួរមានប្រវែងប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្រ។ ការដាំអំពៅជាធម្មតាធ្វើឡើងនៅ ដើមរដូវវស្សា នៅពេលដែលដីមានសំណើមគ្រប់គ្រាន់។ គេក៏អាចដាំអំពៅនៅដូវប្រាំងបានផងដែរ ប្រសិនបើមានប្រព័ន្ធធារាសាស្ត្រស្រោចស្រពគ្រប់គ្រាន់។ ការដាំអំពៅជាទូទៅ គេប្រើ ជី N-P-K ដោយផ្តោតលើអាសូត សម្រាប់ជំរុញការលូតលាស់ដើមដំបូង ផូស្វ័រ សម្រាប់ការលូតលាស់ឬស និងប៉ូតាស្យូម សម្រាប់បង្កើនជាតិស្ករ និងពង្រឹងដើម។ ចំពោះការកម្ចាត់ស្មៅគឺចាំបាច់ណាស់ ជាពិសេសក្នុងរយៈពេល ២ ទៅ ៣ ខែដំបូង ដើម្បីកុំឱ្យស្មៅស្រូបជីវជាតិពីដើមអំពៅ ហើយគេអាចកម្ចាត់ស្មៅដោយដៃ ឬប្រើថ្នាំកម្ចាត់ស្មៅ។ ទោះជាអំពៅធន់នឹងភាពរាំងស្ងួតក៏ដោយ ការស្រោចស្រពទឹកគឺចាំបាច់ណាស់ ជាពិសេសក្នុងរដូវប្រាំង និងអំឡុងពេលដើមកំពុងលូតលាស់ ដើម្បីធានាបាននូវទិន្នផលខ្ពស់។ ជំងឺទូទៅរបស់អំពៅរួមមាន ជំងឺរលួយដើម ជំងឺស្លឹកក្រហម និងជំងឺផ្សេងៗទៀត។ ចំពោះសត្វល្អិតដែលបំផ្លាញដំណាំអំពៅរួមមាន ដង្កូវស៊ីដើម និងដង្កូវស៊ីឫស ហើយត្រូវតាមដានជាប្រចាំ និងប្រើប្រាស់ថ្នាំការពារ ឬវិធីសាស្ត្រជីវសាស្រ្តដើម្បីបង្ការ និងព្យាបាលដើមអំពៅ។ អំពៅជាធម្មតាអាចប្រមូលផលបាននៅអាយុ ១០ ទៅ ១៨ ខែ អាស្រ័យលើពូជ និងលក្ខខណ្ឌដាំដុះ។ ចំពោះសញ្ញានៃការអាចប្រមូលផលអំពៅបានរួមមាន ស្លឹកចាប់ផ្តើមស្ងួត និងប្រែពណ៌ទៅជាលឿង ហើយជាតិស្ករក្នុងដើមឈានដល់កម្រិតខ្ពស់បំផុត។ ឯការប្រមូលផលអាចធ្វើឡើងដោយកាត់ដោយដៃ ដោយការប្រើកាំបិតមុតស្រួចកាត់គល់អំពៅ ឬដោយប្រើគ្រឿងចក្រសម្រាប់ចំការធំៗ។ ក្រោយពេលកាត់ដើមអំពៅរួច គេត្រូវបកស្លឹក និងកាត់ចុងអំពៅដែលគ្មានជាតិស្ករ។ ពេលប្រមូលផលលើកដំបូង ដើមអំពៅអាចដុះឡើងវិញពីឫស ហើយអាចប្រមូលផលបានច្រើនដងទៀត រហូតដល់ ២ ទៅ ៣ ឆ្នាំ មុននឹងត្រូវដាំដើមអំពៅថ្មី។ ការដាំដុះអំពៅនៅកម្ពុជាត្រូវបានផ្តោតសំខាន់នៅតាមតំបន់មួយចំនួន ដែលមានលក្ខខណ្ឌដី និងអាកាសធាតុអំណោយផល រួមទាំងមានការវិនិយោគពីក្រុមហ៊ុនធំៗ។ ខេត្តដែលត្រូវបានគេស្គាល់ថាមានការដាំដុះអំពៅច្រើនជាងគេ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម។ សម្រាប់ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលគេស្គាល់យ៉ាងច្បាស់ថាជាមជ្ឈមណ្ឌលដាំដុះអំពៅធំជាងគេនៅកម្ពុជា។ នៅទីនោះមានក្រុមហ៊ុនវិនិយោគធំៗជាច្រើនបានបង្កើតចំការអំពៅ និងរោងចក្រកែច្នៃស្ករនៅទីនោះ ដូចជាក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ខូអិលធីឌី ដែលស្ថិតនៅស្រុកឱរ៉ាល់ និងស្រុកថ្ពង។ លក្ខខណ្ឌដី និងអាកាសធាតុនៅកំពង់ស្ពឺ មានភាពអំណោយផលសម្រាប់ការលូតលាស់អំពៅ។ ចំណែកខេត្តឧត្តរមានជ័យ ខេត្តនេះក៏មានការដាំដុះអំពៅក្នុងទំហំធំផងដែរ ជាពិសេសដោយក្រុមហ៊ុនឯកជន។ ដោយខេត្តឧត្តរមានជ័យមានផ្ទៃដីធំទូលាយ និងលក្ខខណ្ឌអាកាសធាតុសមរម្យ ហើយបានទាក់ទាញការវិនិយោគលើដំណាំនេះជាខ្លាំង។ ដោយឡែកខេត្តព្រះវិហារ ដូចគ្នានឹងខេត្តឧត្តរមានជ័យដែរ ខេត្តនេះក៏មានសក្តានុពល និងមានការដាំដុះអំពៅដោយក្រុមហ៊ុនមួយចំនួនផងដែរ។ រីឯខេត្តកោះកុង ធ្លាប់មានគម្រោងវិនិយោគធំៗលើការដាំដុះអំពៅ និងផលិតស្ករនៅខេត្តកោះកុងផងដែរ ប៉ុន្តែការវិនិយោគមួយចំនួនប្រឈមនឹងបញ្ហាផ្សេងៗ។ ចំណែកឯខេត្តសៀមរាប និងបាត់ដំបង ខេត្តទាំងពីរនេះក៏មានការដាំដុះអំពៅខ្លះៗដែរ ទាំងសម្រាប់ផលិតស្ករ និងសម្រាប់ផលិតជាភេសជ្ជៈ និងបរិភោគ។ ការដាំដុះអំពៅភាគច្រើននៅកម្ពុជា គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនធំៗ ដែលមានប្រព័ន្ធកែច្នៃស្ករដោយផ្ទាល់ ហើយមិនសូវជាមានការដាំដុះលក្ខណៈគ្រួសារខ្នាតតូចនោះទេ។ នៅកម្ពុជា ក្រៅពីការយកអំពៅផលិតចេញជាស្ករ អំពៅក៏ផ្ដល់ជាផលិតផលបន្ទាប់បន្សំដូចជា កាកអំពៅ ដែលអាចប្រើសម្រាប់ផលិតជាថាមពល ជីវម៉ាស់ ឬជីកសិកម្មផងដែរ។ ទីផ្សារនាំចេញសំខាន់សម្រាប់ស្ករសនៅកម្ពុជា គឺសហភាពអឺរ៉ុប ដោយសារកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប។ តម្លៃស្ករសអាចប្រែប្រួលទៅតាមតម្លៃទីផ្សារអន្តរជាតិ ដែលកំណត់ដោយកត្តាជាច្រើនដូចជា ទិន្នផលសកល តម្រូវការប្រើប្រាស់ និងគោលនយោបាយពាណិជ្ជកម្ម។ បន្ថែមពីនេះស្ករសដែលផលិតបានពីអំពៅក្នុងស្រុក ត្រូវបានផ្គត់ផ្គង់យ៉ាងទូលំទូលាយទៅកាន់ ទីផ្សារលក់ដុំ និងលក់រាយ ហាងលក់គ្រឿងទេស ភោជនីយដ្ឋាន និងសហគ្រាសផលិតចំណីអាហារនៅទូទាំងប្រទេស។ ក្រៅពីផលិតស្ករ អំពៅស្រស់ ក៏ត្រូវបានលក់ដូរនៅតាមផ្សារ និងចិញ្ចើមផ្លូវសម្រាប់បរិភោគផ្ទាល់ ឬកិនយកទឹកអំពៅ ដែលពេញនិយមជាពិសេសក្នុងរដូវក្តៅ។ ម្យ៉ាងទៀតស្ករសក្នុងស្រុកក៏ត្រូវបានប្រើប្រាស់ដោយ ឧស្សាហកម្មផលិតចំណីអាហារ ភេសជ្ជៈ និងបង្អែម ក្នុងស្រុកផងដែរ។ ចំពោះការប្រកួតប្រជែងជាមួយស្ករនាំចូលដែលមានតម្លៃថោក និងការប្រែប្រួលតម្លៃអន្តរជាតិនៅតែជាបញ្ហាប្រឈមសម្រាប់អ្នកផលិតអំពៅ និងស្ករក្នុងស្រុក។ ការដាំអំពៅទាមទារលក្ខខណ្ឌសំណើមដីគ្រប់គ្រាន់ និងអាកាសធាតុអំណោយផល ដើម្បីធានាបាននូវការលូតលាស់ល្អរបស់កូនអំពៅនៅដំណាក់កាលដំបូង។ ការជ្រើសរើសពេលវេលាត្រឹមត្រូវសម្រាប់ការដាំដុះ គឺជាកត្តាគន្លឹះមួយដែលកំណត់ពីភាពជោគជ័យនៃដំណាំ។ ដូច្នេះហើយ ប្រជាជន ឬក្រុមហ៊ុនដាំអំពៅភាគច្រើនតែងតែជ្រើសរើសពេលវេលាជាក់លាក់មួយដើម្បីចាប់ផ្តើមដាំដុះ។ ដោយរដូវដែលប្រជាជនចាប់ផ្តើមដាំអំពៅគឺនៅ ដើមរដូវវស្សា ជាធម្មតាចាប់ពី ខែឧសភា ដល់ខែកក្កដា។ ក្នុងអំឡុងពេលនេះ ភ្លៀងចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ និងមានបរិមាណគ្រប់គ្រាន់ ដែលធ្វើឱ្យដីមានសំណើមគ្រប់គ្រាន់សម្រាប់កូនអំពៅលូតលាស់។ ការដាំនៅដើមរដូវវស្សាជួយ កាត់បន្ថយការចំណាយលើការស្រោចស្រពទឹក និងធានាថាកូនអំពៅទទួលបានទឹកគ្រប់គ្រាន់នៅដំណាក់កាលដំបូងនៃការលូតលាស់។ ដំណាក់កាលនេះមានសារៈសំខាន់បំផុតសម្រាប់ភាពរស់រាន និងការលូតលាស់ល្អរបស់ឫស និងដើមអំពៅ។ ការដាំនៅពេលនេះក៏ជួយឱ្យអំពៅមានពេលវេលាគ្រប់គ្រាន់ក្នុងការលូតលាស់រឹងមាំ មុននឹងឈានចូលរដូវប្រាំង។ មុនពេលរដូវវស្សាមកដល់ កសិករ ឬក្រុមហ៊ុនបានរៀបចំដីរួចរាល់ហើយ និងត្រៀមកំណាត់ដើមអំពៅ ដើម្បីអាចដាំដុះបានភ្លាមៗនៅពេលមានភ្លៀងធ្លាក់ដំបូង។ ក្នុងករណីដែលចំការអំពៅមានប្រព័ន្ធធារាសាស្ត្រទំនើប និងគ្រប់គ្រាន់ ដូចជាការស្រោចស្រពដោយបំពង់ ឬប្រព័ន្ធដំណក់ទឹក គេក៏អាចដាំអំពៅនៅ រដូវប្រាំងបានផងដែរ។ ការដាំនៅរដូវប្រាំងអាចផ្តល់ផលចំណេញខ្លះ ដោយសារការគ្រប់គ្រងទឹកអាចធ្វើឡើងដោយមានប្រសិទ្ធភាពខ្ពស់ និងអាចជៀសវាងបញ្ហាដក់ទឹកដែលកើតឡើងក្នុងរដូវវស្សា។ ទោះជាយ៉ាងណាក៏ដោយ ការដាំនៅរដូវប្រាំងទាមទារ ការចំណាយខ្ពស់លើការស្រោចស្រព និងការថែទាំកាន់តែយកចិត្តទុកដាក់ជាងមុន។ សរុបមក ដំណាំអំពៅមានសក្តានុពលខ្ពស់ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចកសិកម្មរបស់កម្ពុជា តាមរយៈការផលិតស្ករ និងការផលិតជាផលិតផលបន្ទាប់បន្សំ។